ក្នុងចំណោមគតិបណ្ឌិត និងពាក្យទូន្មានប្រៀនប្រដៅជាច្រើនរបស់ដូនតាខ្មែរ សុភាសិត ទឹកត្រជាក់ ត្រីកុំ គឺជាឃ្លាមួយដែលបានចារឹកជាប់ក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ជំនាន់។ សុភាសិតមួយឃ្លានេះមិនត្រឹមតែបង្កប់អត្ថន័យជ្រាលជ្រៅនោះទេ តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីសច្ចធម៌ធម្មជាតិ និងសង្គមមនុស្សផងដែរ។ តាមន័យត្រង់ ទឹកត្រជាក់ សំដៅទៅលើលក្ខណៈរបស់ទឹកដែលមានសីតុណ្ហភាពសមរម្យ មិនក្ដៅខ្លាំង ឬរលកខ្លាំង ដែលផ្ដល់ផាសុកភាពដល់សត្វត្រី។ រីឯ ត្រីកុំ គឺសំដៅលើត្រីដែលមកប្រមូលផ្ដុំគ្នា ហែលកម្សាន្ត ឬរស់នៅទីនោះដោយសុខសាន្ត។ ដូច្នេះ ន័យរួមនៃសុភាសិតនេះគឺ នៅពេលទឹកមានសភាពត្រជាក់ និងស្ងប់ស្ងាត់ ត្រីទាំងឡាយតែងតែចូលចិត្ត និងមកជួបជុំគ្នា ដើម្បីរស់នៅ។ ផ្ទុយទៅវិញ លើសពីអត្ថន័យត្រង់ សុភាសិតនេះមានអត្ថន័យធៀបដ៏សម្បូរបែប ដែលអាចយកមកបកស្រាយពាក់ព័ន្ធនឹងការរស់នៅរបស់មនុស្ស។ ពាក្យ ទឹកត្រជាក់ ត្រូវបានគេប្រៀបធៀបទៅនឹង ភាពទន់ភ្លន់ សុភាពរាបសារ ការយោគយល់អធ្យាស្រ័យ និងចិត្តត្រជាក់របស់មនុស្ស។ ផ្ទុយទៅវិញពាក្យថា ត្រីកុំ គឺប្រៀបបានទៅនឹង ការរួបរួម សាមគ្គីភាព ការគោរពស្រឡាញ់ និងការគាំទ្រពីសំណាក់មនុស្សជុំវិញខ្លួន។ មានន័យថា នៅពេលបុគ្គលម្នាក់មានចរិតលក្ខណៈល្អប្រសើរ ប្រកបដោយភាពទន់ភ្លន់ មិនឆេវឆាវ និងចេះយោគយល់ចំពោះអ្នកដទៃ នោះបុគ្គលនោះនឹងទទួលបាននូវការស្រឡាញ់រាប់អាន ការគាំទ្រ និងការជឿទុកចិត្តពីមនុស្សគ្រប់ស្រទាប់វណ្ណៈ។ ឧទាហរណ៍ជាក់ស្ដែង បើនៅក្នុងគ្រួសារ សមាជិកគ្រប់រូបមានចិត្តត្រជាក់ ចេះអធ្យាស្រ័យគ្នា មិនបង្កជម្លោះ ឬក្ដៅក្រហាយដាក់គ្នាទេ នោះគ្រួសារនោះនឹងមានសុភមង្គល ភាពកក់ក្ដៅ និងមានភាពសាមគ្គីគ្នាជានិច្ច។ កូនៗនឹងគោរពស្រឡាញ់ឪពុកម្ដាយ ហើយឪពុកម្ដាយក៏នឹងមានចិត្តមេត្តាចំពោះកូនៗជាទីបំផុត។ មិនតែប៉ុណ្ណោះ ទឹកត្រជាក់ ក៏ត្រូវបានគេប្រៀបទៅនឹង បរិយាកាសល្អប្រសើរ ប្រកបដោយសន្តិភាព យុត្តិធម៌ និងភាពកក់ក្ដៅផងដែរ។ នៅក្នុងបរិយាកាសបែបនេះ មនុស្សនឹងមានអារម្មណ៍សុវត្ថិភាព មានទំនុកចិត្ត និងចង់ចូលរួមចំណែកដើម្បីភាពរីកចម្រើនរួម។ ជាក់ស្ដែង បើនៅក្នុងកន្លែងធ្វើការ បើថ្នាក់ដឹកនាំមានចិត្តត្រជាក់ ដោះស្រាយបញ្ហាដោយយុត្តិធម៌ មិនប្រកាន់បក្សពួក និងចេះលើកទឹកចិត្តបុគ្គលិក នោះបុគ្គលិកទាំងអស់នឹងមានទឹកចិត្តធ្វើការ ប្រឹងប្រែងរួមគ្នាដើម្បីសម្រេចគោលដៅរបស់ស្ថាប័ន។ ពួកគេនឹងមានអារម្មណ៍ថាខ្លួនជាផ្នែកមួយនៃស្ថាប័ន ហើយមានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍន៍ខ្លួន និងស្ថាប័នឲ្យមានការរីកចម្រើន។ ផ្ទុយទៅវិញ បើថ្នាក់ដឹកនាំជាមនុស្សក្ដៅក្រហាយ ឆេវឆាវ ប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ឬដោះស្រាយបញ្ហាដោយគ្មានយុត្តិធម៌ នោះបុគ្គលិកនឹងមានការភ័យខ្លាច មិនហ៊ានផ្ដល់មតិយោបល់ ហើយអាចឈានដល់ការស្វែងរកការងារថ្មីទៀតផង។ លើសពីនេះ សុភាសិត ទឹកត្រជាក់ ត្រីកុំ ក៏បានបង្កប់នូវគំនិតដ៏សំខាន់មួយទៀតគឺ ការដឹកនាំប្រកបដោយធម៌ត្រជាក់ និងភាពទន់ភ្លន់។ ប្រទេសជាតិមួយនឹងមានការរីកចម្រើន និងសន្តិភាពបានលុះត្រាតែអ្នកដឹកនាំមានចិត្តត្រជាក់ ចេះសម្របខ្លួនទៅតាមស្ថានការណ៍ ចេះស្ដាប់យោបល់ប្រជាពលរដ្ឋ និងមានការយោគយល់ខ្ពស់។ នៅពេលដែលអ្នកដឹកនាំមានចិត្តទូលាយ និងចេះយុត្តិធម៌ នោះប្រជាពលរដ្ឋនឹងមានជំនឿទុកចិត្ត ហើយនឹងរួបរួមគ្នាដើម្បីកសាងប្រទេសជាតិឱ្យកាន់តែរុងរឿង។ ជាក់ស្ដែង ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា រាល់អ្នកដឹកនាំដែលដឹកនាំដោយធម៌ត្រជាក់ ចេះយោគយល់ និងដាក់ប្រយោជន៍ជាតិជាធំ តែងតែទទួលបានការគាំទ្រពីប្រជាជន និងធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។ ឧទាហរណ៍ដូចជា រាជ្យព្រះបាទជ័យវរ្ម័នទី៧ ដែលទ្រង់ដឹកនាំប្រទេសដោយមេត្តាធម៌ បានធ្វើឲ្យមានការអភិវឌ្ឍន៍ជាច្រើន និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត និងមានសេចក្តីសុខគ្រប់ៗគ្នា។ សរុបសេចក្តីមក សុភាសិត ទឹកត្រជាក់ ត្រីកុំ គឺជាមេរៀនជីវិតដ៏មានតម្លៃ ដែលបង្រៀនយើងឱ្យចេះកសាងខ្លួនឯងឱ្យក្លាយជាមនុស្សដែលមានចរិតលក្ខណៈល្អប្រសើរ ប្រកបដោយភាពទន់ភ្លន់ សុភាពរាបសារ និងចេះយោគយល់។ វាក៏បានក្រើនរំលឹកយើងឱ្យចេះបង្កើតបរិយាកាសល្អប្រសើរជុំវិញខ្លួន ទាំងក្នុងគ្រួសារ សង្គម និងស្ថាប័ន ដើម្បីទទួលបាននូវការរួបរួម សាមគ្គីភាព និងការរីកចម្រើនផងដែរ។ ការអនុវត្តន៍នូវគតិបណ្ឌិតនេះ នឹងនាំមកនូវសេចក្ដីសុខ សុភមង្គល និងភាពចម្រុងចម្រើនដល់បុគ្គលម្នាក់ៗ គ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល។ ដូច្នេះ យើងទាំងអស់គ្នាគប្បីយកសុភាសិតនេះមកអនុវត្តន៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីរួមចំណែកកសាងសង្គមជាតិមួយដែលពោរពេញទៅដោយភាពកក់ក្ដៅ សន្តិភាព និងការរីកចម្រើនស្ថិតស្ថេរជានិរន្តរ៍តរៀងទៅ។